ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះដ៏សម្បូរបែបរបស់ខ្លួន។ កិច្ចការដ៏មហិមានេះត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងបន្តពង្រឹងឥតឈប់ឈរ។ វាធ្វើឡើងតាមរយៈការបង្កើត និងគ្រប់គ្រងបណ្តាញតំបន់ការពារធម្មជាតិដ៏ធំទូលាយ ដែលគ្របដណ្តប់លើផ្ទៃដីរាប់លានហិកតា។ នេះបើយោងតាមសៀវភៅ "កម្ពុជាមាតុភូមិខ្ញុំ" ដែលបោះពុម្ពដោយក្រសួងបរិស្ថាន ដែលជាឯកសារយោងដ៏សំខាន់សម្រាប់ស្វែងយល់ពីកិច្ចការអភិរក្សនៅកម្ពុជា។ ការអភិរក្សនេះ មិនមែនជាការងារងាយស្រួលនោះទេ ត្បិតវាទាមទារនូវការប្តេជ្ញាចិត្តខ្ពស់ ធនធានច្រើន និងការសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជាបានមើលឃើញយ៉ាងច្បាស់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃធនធានធម្មជាតិទាំងនេះ។ ដូច្នេះហើយ ទើបបានដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ ដោយមានគោលបំណងធានាបាននូវការការពាររយៈពេលវែង និងប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ តំបន់ការពារធម្មជាតិទាំងនេះដើរតួជាជម្រកចុងក្រោយ និងសំខាន់បំផុតសម្រាប់ប្រភេទសត្វព្រៃជិតផុតពូជជាច្រើន។ ក្នុងចំណោមប្រភេទសត្វសំខាន់ៗដែលត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ មានដូចជា ដំរីអាស៊ី ខ្លាឃ្មុំ ក្រពើភ្នំ ក្របីព្រៃ និងទន្សោងជាដើម ដែលសុទ្ធសឹងជាសត្វនិមិត្តរូបនៃជីវៈចម្រុះរបស់កម្ពុជា។ ពួកវាក៏ជួយថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីទាំងមូលរបស់ប្រទេសទៀតផង ដែលរួមចំណែកដល់សុខភាពបរិស្ថាន និងសុខុមាលភាពមនុស្ស។ ជាឧទាហរណ៍ ព្រៃឈើដែលជាជម្រកសត្វព្រៃ មិនត្រឹមតែផ្តល់អុកស៊ីហ្សែនប៉ុណ្ណោះទេ ថែមទាំងជួយរក្សាគុណភាពទឹក និងខ្យល់ ព្រមទាំងទប់ស្កាត់ការហូរច្រោះដីទៀតផង។ គោលបំណងសំខាន់នៃការការពារតំបន់ទាំងនេះ គឺធានានូវនិរន្តរភាពនៃធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។ ជាក់ស្តែង សត្វបក្សីដ៏កម្រជាង ៦០០ ប្រភេទ ត្រូវបានរកឃើញរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលនេះបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការអភិរក្សទីជម្រកទាំងនេះ។ ការបាត់បង់តំបន់ទាំងនេះ នឹងធ្វើឲ្យបាត់បង់ជីវិតសត្វព្រៃដ៏មានតម្លៃរាប់មិនអស់ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តុល្យភាពធម្មជាតិ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីដែលចាំបាច់សម្រាប់ជីវិត។ យោងតាមសៀវភៅ "កម្ពុជាមាតុភូមិខ្ញុំ" តំបន់ការពារធម្មជាតិត្រូវបានកំណត់ថាជាដែនដីសាធារណៈរបស់រដ្ឋ។ វាបានរួមបញ្ចូលទាំងដីគោក ដីទឹក ឆ្នេរសមុទ្រ និងសមុទ្រ ដែលបង្ហាញពីវិសាលភាពដ៏ធំទូលាយនៃតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការពារដោយច្បាប់។ តំបន់ទាំងនេះត្រូវបានទទួលស្គាល់ដោយច្បាប់ជាធរមាន ឬបង្កើតឡើងថ្មីក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ការកំណត់ឋានៈស្របច្បាប់នេះ គឺដើម្បីផ្តល់មូលដ្ឋានគ្រឹះរឹងមាំ និងមានប្រសិទ្ធភាពសម្រាប់ការអនុវត្តវិធានការអភិរក្ស ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាព។ គោលបំណងចម្បងនៃការបង្កើតតំបន់ការពារធម្មជាតិ គឺធានាបាននូវការការពាររយៈពេលវែងនៃតម្លៃធម្មជាតិរបស់ពួកគេ។ តម្លៃធម្មជាតិនេះ រួមមានទាំងជីវៈចម្រុះ សត្វព្រៃ រុក្ខជាតិ មីក្រូសរីរាង្គ និងប្រព័ន្ធអេកូឡូស៊ីមាន ព្រៃឈើ ដីសើម ឆ្នេរសមុទ្រ ធនធានទឹក និងសេវាកម្មបរិស្ថានផ្សេងៗទៀតដែលមិនអាចកាត់ថ្លៃបាន។ ការការពារទាំងនេះ មិនត្រឹមតែសំដៅលើការទប់ស្កាត់ការកាប់បំផ្លាញ ការបរបាញ់ខុសច្បាប់ ឬការជួញដូរធនធានធម្មជាតិប៉ុណ្ណោះទេ។ វាក៏រួមបញ្ចូលទាំងការគ្រប់គ្រងនិរន្តរភាព ការស្ដារឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈផងដែរ។ តំបន់ការពារធម្មជាតិដើរតួនាទីជា "សួត" នៃធម្មជាតិ ដែលជួយបន្សុទ្ធខ្យល់អាកាស កាត់បន្ថយការបំពុល និងរក្សាសីតុណ្ហភាព។ ពួកវាក៏ជា "ធុងស្តុកទឹក" ដ៏ធំ ដែលជួយរក្សាលំហូរទឹកស្អាត និងកាត់បន្ថយហានិភ័យនៃគ្រោះរាំងស្ងួត ឬទឹកជំនន់។ លើសពីនេះ តំបន់ទាំងនេះផ្តល់នូវសេវាកម្មប្រព័ន្ធអេកូឡូស៊ីសំខាន់ៗជាច្រើនទៀត ដូចជាការបន្តពូជរបស់សត្វ ការលំអងផ្កា ការគ្រប់គ្រងសត្វល្អិត និងការការពារពីគ្រោះមហន្តរាយធម្មជាតិ។ ការបង្កើត និងការគ្រប់គ្រងតំបន់ទាំងនេះ គឺជាកត្តាចាំបាច់សម្រាប់ធានាអនាគតនៃជីវៈចម្រុះរបស់កម្ពុជា។ បើគ្មានតំបន់ការពារទាំងនេះទេ ជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជានឹងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ជាពិសេសពីការអភិវឌ្ឍដោយមិនគិតគូរ ការពង្រីកទីក្រុង ការកាប់រានដី និងសកម្មភាពខុសច្បាប់។ លើសពីនេះ តំបន់ការពារធម្មជាតិក៏ដើរតួនាទីជាបន្ទាយការពារធម្មជាតិដ៏សំខាន់សម្រាប់ការប្រែប្រួលអាកាសធាតុផងដែរ។ ព្រៃឈើ និងដីសើម ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយផលប៉ះពាល់នៃការឡើងកំដៅផែនដី និងរក្សាលំនឹងអាកាសធាតុ។ ដូច្នេះ ការការពារតំបន់ទាំងនេះ គឺមិនត្រឹមតែសម្រាប់អត្ថិភាពនៃសត្វព្រៃប៉ុណ្ណោះទេ វាក៏សម្រាប់សុវត្ថិភាព សុខុមាលភាព និងនិរន្តរភាពជីវិតរបស់ប្រជាជនកម្ពុជាទាំងមូលផងដែរ។ ការបែងចែកប្រភេទតំបន់ការពារធម្មជាតិ និងទ្រព្យសម្បត្តិជីវៈចម្រុះ ដើម្បីធានាប្រសិទ្ធភាពខ្ពស់បំផុតនៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិដ៏មានតម្លៃ ក្រសួងបរិស្ថានបានបែងចែកតំបន់ការពារធម្មជាតិជា ៨ ប្រភេទសំខាន់ៗ។ ប្រភេទនីមួយៗត្រូវបានកំណត់ដោយលក្ខណៈពិសេស និងគោលបំណងការពារខុសៗគ្នា ដើម្បីធានាការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងសមស្របតាមលក្ខខណ្ឌជាក់ស្តែង។ ការបែងចែកនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីលក្ខណៈចម្រុះនៃប្រព័ន្ធអេកូឡូស៊ី និងបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា។ វាអនុញ្ញាតឱ្យមានការគ្រប់គ្រងដោយផ្តោតទៅលើតម្រូវការជាក់លាក់នៃតំបន់នីមួយៗ និងបង្កើនប្រសិទ្ធភាពនៃការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។ បច្ចុប្បន្នកម្ពុជាមានឧទ្យានជាតិចំនួន ១១ កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ១,៧១៧,៦១៤ ហិកតា។ ឧទ្យានជាតិទាំងនេះរួមមាន គិរីរម្យ ភ្នំបូកគោ កែប រាម បុទុមសាគរ ភ្នំគូលែន វ៉ឺនសៃ សៀមប៉ាង វីរៈជ័យ ជួរភ្នំក្រវាញកណ្តាល អូយ៉ាដាវ និងជួរភ្នំក្រវាញខាងត្បូង។ ពួកវាដើរតួនាទីជាជម្រកដ៏សំខាន់សម្រាប់សត្វកម្រជាច្រើនប្រភេទ រួមទាំងប្រភេទសត្វស្លាបកម្រ និងថនិកសត្វធំៗ ដែលមានសារៈសំខាន់សម្រាប់ការបន្តពូជ និងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី។ ឧទ្យានជាតិភ្នំគូលែន ឧទាហរណ៍ ត្រូវបានគេស្គាល់ថាមានព្រៃឈើក្រាស់ស្រស់បំព្រង ដែលផ្តល់ឱកាសសម្រាប់ការបោះតង់សម្រាកក្បែរមាត់ទឹកដ៏ត្រជាក់ និងការទស្សនាប្រាសាទបុរាណក្នុងព្រៃជ្រៅ ដែលលាក់ទុកនូវអាថ៌កំបាំងប្រវត្តិសាស្ត្រ។ តំបន់ទាំងនេះក៏ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមផងដែរ ដែលរួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈទេសចរណ៍អេកូឡូស៊ី និងវប្បធម៌។ តំបន់ដែនជម្រកសត្វព្រៃជាតំបន់សំខាន់បំផុតសម្រាប់ការការពារសត្វព្រៃកម្រ និងជិតផុតពូជ ដែលទាមទារការអន្តរាគមន៍យ៉ាងសកម្ម និងការគ្រប់គ្រងតឹងរ៉ឹងបំផុត។ បច្ចុប្បន្នដែនជម្រកសត្វព្រៃមានចំនួន ១៩ តំបន់ ដែលមានផ្ទៃដីសរុបដ៏ធំធេងរហូតដល់ ៣,៥៦៧,០៤៣.៧៣ ហិកតា។ ក្នុងចំណោមនោះរួមមាន ភ្នំឱរ៉ាល់ ពាមក្រសោប ភ្នំសំកុស គូលែន-ព្រហ្មទេព បឹងពែរ លំផាត់ ភ្នំព្រេច ភ្នំណាមលៀវ ព្រៃឡង់ ព្រះរកា ឆែប តាតៃ កែវសីមា ស្រែពក ភ្នំត្នោតភ្នំពក សង្ឃរុក្ខាវ័ន ព្រែកប្រសព្វ សំបូរ និងសៀមប៉ាង។ តំបន់ទាំងនេះត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់ដើម្បីការពារសត្វព្រៃ ទីជម្រកធម្មជាតិ និងរុក្ខជាតិកម្រពីសកម្មភាពបំផ្លិចបំផ្លាញ។ ការល្បាត ការតាមដានសត្វព្រៃ និងការប្រឆាំងបទល្មើសព្រៃឈើ គឺជាសកម្មភាពសំខាន់ៗដែលត្រូវបានអនុវត្តជាប្រចាំ។ លើសពីនេះ ក៏មានកម្មវិធីបង្កាត់ពូជ និងការដោះលែងសត្វព្រៃទៅកាន់ទីជម្រកធម្មជាតិឡើងវិញផងដែរ ដើម្បីស្តារចំនួនសត្វកម្រ។ តំបន់ទេសភាពទាំងនេះផ្តោតសំខាន់លើការការពារសោភ័ណភាពធម្មជាតិ ឬកែច្នៃ បរិស្ថានវិទ្យា អេកូឡូស៊ី និងតម្លៃវប្បធម៌ប្រវត្តិសាស្ត្រ។ កម្ពុជាមាន ១៤ តំបន់ទេសភាព ដែលមានផ្ទៃដីសរុប ១៥៣,៨៤៧.៤១ ហិកតា។ ឧទាហរណ៍រួមមាន តំបន់ការពារអង្គរ បន្ទាយឆ្មារ ព្រះវិហារ អន្លង់ព្រីង ទំនាបខាងជើងទន្លេសាប បឹងព្រឹកល្ពៅ អាងត្រពាំងថ្ម ប្រាសាទបាកាន ព្រះខ័នកំពង់ស្វាយ រនាមដូនសំ សំបូរព្រៃគុក បឹងលំកុដ ភ្នំក្រាំងដីមាស បឹងយ៉ាកអោមយ៉ាកការា និងព្រែកទប់។ ទាំងនេះសុទ្ធសឹងតែជាតំបន់សម្បូរទៅដោយបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ដ៏វិសេសវិសាល។ ពួកវាច្រើនតែត្រូវបានអភិវឌ្ឍសម្រាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។ តំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវបានបង្កើតឡើងដើម្បីការពារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ វាក៏ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់សហគមន៍មូលដ្ឋានផងដែរ តាមរយៈការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។ ៩ តំបន់ប្រភេទនេះ រួមមាន ដងពែង សំឡូត បឹងទន្លេសាប ពញាក្រែក ព្រែកទឹកសាបក្បាលឆាយ ភ្នំនាងកង្រី ភ្នំទូកមាស សសរស្តម្ភសត្វតោ បឹងយក្ខឡោម និងទួលព័ន្ធតាឡី-បឹងស្នេហ៍។ តំបន់ទាំងនេះមានផ្ទៃដីសរុប ៤១៩,៣៥៣ ហិកតា។ គោលការណ៍សំខាន់នៅទីនេះគឺការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព ដោយមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន ដើម្បីធានាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តំបន់រ៉ាមសារ ជាតំបន់ដីសើមដែលមានសារៈសំខាន់អន្តរជាតិផ្នែកអេកូឡូស៊ី ឬជីវៈចម្រុះ ត្រូវបានទទួលស្គាល់ក្រោមអនុសញ្ញារ៉ាមសារ។ កម្ពុជាមាន ៥ តំបន់រ៉ាមសារ រួមមាន ស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។ ផ្ទៃដីសរុបនៃតំបន់ទាំងនេះគឺ ៦០,៩៩៥ ហិកតា។ តំបន់រ៉ាមសារមានសារៈសំខាន់ជាពិសេសសម្រាប់ការធ្វើចំណាកស្រុករបស់សត្វស្លាបទឹក និងជាកន្លែងបន្តពូជរបស់ត្រី ដែលគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។ ការការពារតំបន់ទាំងនេះ គឺចាំបាច់សម្រាប់រក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីទឹកសាប និងទឹកប្រៃ។ តំបន់ស្នូលនៃបឋនីយជីវមណ្ឌល ទាំងនេះតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដែលមិនសូវខូចខាត ឬរងផលប៉ះពាល់ពីសកម្មភាពមនុស្ស។ ពួកវាត្រូវបានព័ទ្ធជុំវិញដោយតំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងរួមបញ្ចូលគ្នា។ ៣ តំបន់ប្រភេទនេះ រួមមាន ព្រែកទាល់ ស្ទឹងសែន និងបឹងទន្លេឆ្មារ។ តំបន់ទាំងនេះមានផ្ទៃដី ៤២,២៥៧ ហិកតា។ ការគ្រប់គ្រងតំបន់ស្នូលគឺតឹងរ៉ឹងបំផុត ដើម្បីការពារជីវៈចម្រុះដ៏សម្បូរបែប និងអនុញ្ញាតឱ្យមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រដោយគ្មានការរំខាន។ តំបន់បេតិកភណ្ឌធម្មជាតិ ជាដីគោក ឬទឹកដែលមានលក្ខណៈពិសេសពីធម្មជាតិ ឬពាក់កណ្តាលកែច្នៃធម្មជាតិ។ ពួកវាលេចធ្លោជាតំបន់កម្រ ឬមានលក្ខណៈប្លែកពីគេ ដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្ស។ ១៣ តំបន់បេតិកភណ្ឌធម្មជាតិ រួមមាន ភ្នំត្បែង ភ្នំយ៉ាត ភ្នំប្រាំងពីរ ភ្នំជញ្ជាំង ភ្នំគិរីយង់ ភ្នំទាក់ទ្រាំង ភ្នំព្រះនេត្រព្រះ ភ្នំព្រះភ្នំវែង ភ្នំយាយសំ ភ្នំបាក់ ភ្នំស្វាយ ភ្នំព្រះគុហារហ្លួង និងភ្នំទទុងភ្នំតូច។ តំបន់ទាំងនេះមានផ្ទៃដីសរុប ២៨,៨២៧.៨៣១ ហិកតា។ តំបន់ទាំងនេះច្រើនតែជាទីតាំងមានទេសភាពស្រស់ស្អាតប្លែកភ្នែក ឬមានលក្ខណៈភូមិសាស្ត្រពិសេស ដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកសិក្សាស្រាវជ្រាវធម្មជាតិ។ តំបន់ឧទ្យានជាតិសមុទ្រ គឺជាតំបន់ឆ្នេរសមុទ្រដែលទទួលឥទ្ធិពលជំនោរសមុទ្រ លាយឡំជាមួយទឹកសាបពីព្រៃភ្នំ។ វាគ្របដណ្តប់ដោយព្រៃឈើ រុក្ខជាតិ សត្វព្រៃ និងមច្ឆជាតិគ្រប់ប្រភេទ។ តំបន់នេះមានលក្ខណៈប្រវត្តិសាស្ត្រ និងតម្លៃវប្បធម៌ដ៏សំខាន់។ បច្ចុប្បន្នកម្ពុជាមានតែឧទ្យានជាតិសមុទ្រមួយគត់ គឺនៅកោះរ៉ុង ខេត្តព្រះសីហនុ និងកោះកុង ដែលមានផ្ទៃដី ៥២,៤៤៨ ហិកតា។ ការការពារឧទ្យានជាតិសមុទ្រគឺចាំបាច់សម្រាប់ការថែរក្សាប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ផុយស្រួយ ដូចជាថ្មប៉ប្រះទឹកផ្កាថ្ម ព្រៃកោងកាង និងពពួកមច្ឆជាតិជាដើម ដែលផ្តល់ជាទីជម្រក និងប្រភពចំណីសម្រាប់ជីវិតក្នុងសមុទ្រ។ ក្រៅពីប្រភេទទាំង ៨ ខាងលើ កម្ពុជាក៏មានរបៀងអភិរក្សចំនួន ៣ ទៀតផងដែរ។ ពួកវាស្ថិតនៅភូមិភាគឦសាន ឧត្តរ និងជួរភ្នំក្រវាញ។ របៀងទាំងនេះមានផ្ទៃដីសរុប ១,៤២៧,៩៤០ ហិកតា។ របៀងអភិរក្សទាំងនេះដើរតួនាទីជាច្រករបៀងសំខាន់សម្រាប់សត្វព្រៃផ្លាស់ទីពីតំបន់មួយទៅតំបន់មួយទៀត ដែលអនុញ្ញាតឱ្យពួកវាបន្តពូជ រក្សាហ្សែនឱ្យនៅតែរឹងមាំ និងជៀសវាងការដាច់ពូជដោយសារការបាត់បង់ទីជម្រក។ សរុបជារួម ផ្ទៃដីនៃតំបន់ការពារធម្មជាតិទាំងអស់នៅកម្ពុជាមានចំនួន ៧,៥១៥,៣៤២.២៧១ ហិកតា។ នេះបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិរបស់ខ្លួនសម្រាប់បច្ចុប្បន្ន និងអនាគត។ យ៉ាងណាមិញ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ តំបន់ការពារទាំងនេះនៅតែប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើន។ បញ្ហាទាំងនេះមានលក្ខណៈស្មុគស្មាញ និងទាក់ទងគ្នា ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ និងនិរន្តរភាពបរិស្ថានរបស់កម្ពុជា។ ការកាប់ឈើខុសច្បាប់ និងការបាត់បង់ព្រៃឈើជាបញ្ហាប្រឈមដ៏ធំបំផុតមួយ ដែលបន្តកើតមាន។ វាមានទាំងការកាប់ឈើទ្រង់ទ្រាយធំសម្រាប់ពាណិជ្ជកម្ម និងការកាប់ឈើល្មើសខ្នាតតូចសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ សកម្មភាពទាំងនេះបណ្តាលឱ្យមានការបាត់បង់ទីជម្រកសត្វព្រៃ ការរិចរឹលដី ការហូរច្រោះដី និងការបំពុលប្រភពទឹក។ ឈើប្រណិតដូចជា ឈើគ្រញូង និងបេង នៅតែជាគោលដៅសំខាន់នៃការកាប់បំផ្លាញ ដោយសារតែតម្លៃខ្ពស់របស់វា។ ការបរបាញ់សត្វ និងការជួញដូរខុសច្បាប់លើសត្វព្រៃកម្រជាច្រើនប្រភេទ ដូចជា ដំរីអាស៊ី ខ្លាឃ្មុំ ក្រពើភ្នំ ក្របីព្រៃ និងទន្សោង នៅតែស្ថិតក្នុងបញ្ជីប្រភេទសត្វជិតផុតពូជ។ នេះដោយសារតែការបរបាញ់ដើម្បីយកសាច់ ឆ្អឹង ស្បែក ភ្លុក ឬផ្នែកផ្សេងៗទៀតសម្រាប់លក់នៅក្នុងទីផ្សារខុសច្បាប់ ទាំងក្នុងស្រុក និងអន្តរជាតិ។ ការដាក់អន្ទាក់ ការប្រើប្រាស់អាវុធខុសច្បាប់ និងបណ្តាញជួញដូរដ៏ស្មុគស្មាញ នៅតែជាឧបសគ្គធំក្នុងការងារអភិរក្ស។ ការប្រមូលផលអនុផលព្រៃឈើហួសកម្រិត ប្រជាពលរដ្ឋមួយចំនួននៅតែពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើ ដូចជា វល្លិ ឫស្សី ផ្សិត ជ័រ ថ្នាំបុរាណ ដើម្បីចិញ្ចឹមជីវិត។ ទោះជាយ៉ាងណាក៏ដោយ ការប្រមូលផលហួសកម្រិត និងដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កផលប៉ះពាល់ដល់ការបន្តពូជរបស់រុក្ខជាតិ ការថយចុះធនធាន និងតុល្យភាពអេកូឡូស៊ី។ ការជ្រៀតជ្រែកពីការអភិវឌ្ឍសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា ការរុករករ៉ែ មាស ថ្មម៉ាប គម្រោងវារីអគ្គិសនី ការពង្រីកដីកសិកម្ម ជាពិសេសដំណាំឧស្សាហកម្មដូចជា កៅស៊ូ ស្ករអំពៅ ដូងប្រេង។ រួមនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ទំនប់ ព្រលានយន្តហោះ ក៏អាចបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទីជម្រកធម្មជាតិ។ សកម្មភាពទាំងនេះអាចបណ្តាលឱ្យមានការបែងចែកទីជម្រក ការផ្លាស់ទីលំនៅរបស់សត្វព្រៃ ការបំពុលបរិស្ថាន និងការបាត់បង់ព្រៃឈើយ៉ាងឆាប់រហ័ស។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមាន បញ្ហាដូចជាគ្រោះរាំងស្ងួតយូរអង្វែង ទឹកជំនន់ធំៗ ការប្រែប្រួលសីតុណ្ហភាពខ្លាំង និងការកើនឡើងកម្ពស់ទឹកសមុទ្រ ក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារផងដែរ។ ការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់ប្រភពទឹក ទីជម្រក លទ្ធភាពរស់រានមានជីវិតរបស់សត្វព្រៃ និងបង្កើនហានិភ័យនៃអគ្គីភ័យព្រៃឈើ។ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះ រដ្ឋាភិបាលកម្ពុជា សហការជាមួយអង្គការដៃគូអន្តរជាតិជាច្រើន។ អង្គការដៃគូទាំងនោះមានដូចជា Wildlife Conservation Society ហៅកាត់ WCS អង្គការ World Wide Fund for Nature ហៅកាត់ WWF និងអង្គការ Conservation International ជាដើម បាននិងកំពុងអនុវត្តនូវវិធីសាស្រ្តអភិរក្សដ៏សំខាន់ៗ និងគ្រប់ជ្រុងជ្រោយ។ ការពង្រឹងការអនុវត្តច្បាប់ និងការបង្កើនប្រសិទ្ធភាពគ្រប់គ្រង កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន ការបង្កើនចំនួនមន្ត្រីឧទ្យានុរក្ស ការបំពាក់សម្ភារៈ និងបច្ចេកវិទ្យាទំនើបៗដូចជា ប្រព័ន្ធ GPS កាមេរ៉ាស្វ័យប្រវត្តិ ដ្រូនសម្រាប់តាមដាន ប្រព័ន្ធ GIS។ វាក៏មានការល្បាតតាមដានជាប្រចាំ ការបង្កើតអង្គភាពបង្ក្រាបបទល្មើស និងការដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសព្រៃឈើ និងសត្វព្រៃ។ លើសពីនេះ ក៏មានការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ការទប់ស្កាត់អំពើពុករលួយ និងការបង្កើតយន្តការរាយការណ៍បទល្មើសផងដែរ។ ការលើកកម្ពស់ការយល់ដឹង និងការអប់រំសាធារណៈ គឺជាការអប់រំអំពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិ និងជីវៈចម្រុះដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅជុំវិញតំបន់ការពារ គឺមានសារៈសំខាន់ខ្លាំងណាស់។ ក្រសួងបរិស្ថាន និងដៃគូ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាល និងកម្មវិធីអប់រំតាមសាលារៀន និងសហគមន៍ ដើម្បីបណ្តុះស្មារតីស្រឡាញ់ និងការពារធនធានធម្មជាតិ។ ការចូលរួមរបស់សហគមន៍ និងការអភិវឌ្ឍជីវភាពប្រកបដោយនិរន្តរភាព ដោយក្រសួងបរិស្ថានបានរាយការណ៍ថា សហគមន៍តំបន់ការពារធម្មជាតិទូទាំងប្រទេសបានកើនឡើងដល់ ១៩៣ កន្លែង។ នេះបង្ហាញពីការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក្នុងការថែរក្សាធនធានធម្មជាតិរបស់ពួកគេ។ ការផ្តល់សិទ្ធិអំណាច និងការបណ្តុះបណ្តាលដល់សហគមន៍មូលដ្ឋានឱ្យចូលរួមក្នុងការគ្រប់គ្រង និងការពារធនធាន គឺជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព។ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋលើសកម្មភាពដែលបង្កផលប៉ះពាល់ដល់ព្រៃឈើ ការបង្កើតជម្រើសជីវភាពរស់នៅប្រកបដោយនិរន្តរភាពត្រូវបានជំរុញ។ ឧទាហរណ៍ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ដូចជាការដើរកម្សាន្ត មើលសត្វស្លាប និងទស្សនាវប្បធម៌មូលដ្ឋាន។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ សហគមន៍តំបន់ការពារធម្មជាតិរកចំណូលបាន ១៧,៣០៨ ដុល្លារ ពីទេសចរដើរកម្សាន្ត ដែលបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងពីការអភិរក្ស។ លើសពីនេះ កសិកម្មប្រកបដោយចីរភាព ការចិញ្ចឹមសត្វ ការចិញ្ចឹមឃ្មុំ និងការផលិតសិប្បកម្ម ក៏ត្រូវបានលើកទឹកចិត្តផងដែរ។ នេះដើម្បីធានាថាការអភិរក្សនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ជីវភាពប្រជាជន។ ការអនុវត្តបច្ចេកវិទ្យាអភិរក្សទំនើបៗ ពីព្រោះការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជាប្រព័ន្ធព័ត៌មានភូមិសាស្ត្រ GIS រូបភាពផ្កាយរណប និងដ្រូន ជួយបង្កើនប្រសិទ្ធភាពក្នុងការតាមដានការប្រែប្រួលគម្របព្រៃឈើ។ វាក៏ជួយរកឃើញសកម្មភាពខុសច្បាប់ ការវាយតម្លៃស្ថានភាពជីវៈចម្រុះ និងការធ្វើផែនទីធនធាន។ ការអភិវឌ្ឍគោលនយោបាយ និងច្បាប់ប្រកបដោយប្រសិទ្ធភាព ដោយបន្តពិនិត្យ និងកែលម្អគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងបរិស្ថាន និងការអភិរក្ស គឺមានសារៈសំខាន់ណាស់។ នេះដើម្បីធានាថាវិធានការការពារមានភាពទូលំទូលាយ រឹងមាំ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ និងការវិវត្តន៍នៃបច្ចេកវិទ្យា។ ប្រទេសកម្ពុជាគឺជាជម្រកនៃសត្វស្លាបជាង ៦០០ ប្រភេទ។ ប្រភេទជាច្រើនត្រូវបានរកឃើញនៅក្នុង ១៦ តំបន់ការពារ។ នេះបង្ហាញពីសក្តានុពលដ៏ធំធេងរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើសពីនេះ។ កម្ពុជាមានឱកាសដ៏ល្អក្នុងការបង្ហាញពីគំរូអភិរក្សប្រកបដោយភាពច្នៃប្រឌិត និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ការបន្តការប្តេជ្ញាចិត្តក្នុងការការពារ និងអភិរក្សតំបន់ធម្មជាតិទាំងនេះ គឺមិនត្រឹមតែជាការទទួលខុសត្រូវចំពោះបច្ចុប្បន្នប៉ុណ្ណោះទេ។ វាក៏ជាការវិនិយោគដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ពួកគេនឹងទទួលបាននូវមរតកធម្មជាតិដ៏សម្បូរបែប និងប្រព័ន្ធអេកូឡូស៊ីដែលមានស្ថានភាពល្អ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជានឹងបន្តផ្តោតលើ៖ ការវិនិយោគបន្ថែមលើវិស័យអភិរក្ស នេះរួមបញ្ចូលទាំងការបែងចែកថវិការដ្ឋាភិបាលកាន់តែច្រើន ការទាក់ទាញជំនួយពីដៃគូអភិវឌ្ឍន៍ និងការបង្កើតមូលនិធិអភិរក្សជាតិ។ ការវិនិយោគនេះនឹងជួយដល់ការបណ្តុះបណ្តាលបុគ្គលិក ការទិញសម្ភារៈបរិក្ខារ និងការអនុវត្តកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាព។ ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងបុគ្គលិកអភិរក្សដោយ ការបណ្តុះបណ្តាលជាប្រចាំស្តីពីច្បាប់ ការប្រមូលភស្តុតាង ការប្រើប្រាស់បច្ចេកវិទ្យា និងយុទ្ធសាស្ត្រប្រឆាំងបទល្មើស គឺចាំបាច់។ នេះដើម្បីធានាថាការអនុវត្តច្បាប់មានភាពរឹងមាំ និងតម្លាភាព។ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្នុងតំបន់ បញ្ហាដូចជាការជួញដូរសត្វព្រៃខុសច្បាប់ និងការបាត់បង់ព្រៃឈើ គឺជាបញ្ហាឆ្លងដែន។ ដូច្នេះ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងអង្គការអន្តរជាតិ គឺមានសារៈសំខាន់ណាស់។ នេះគឺដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងការសម្របសម្រួលសកម្មភាពបង្ក្រាបបទល្មើស។ ការបង្កើនការយល់ដឹងជាសាធារណជន និងការចូលរួមរបស់គ្រប់ភាគី ជាការជំរុញឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសយុវជន យល់ដឹងពីសារៈសំខាន់នៃការអភិរក្ស និងចូលរួមសកម្មភាពបរិស្ថាន គឺជាគន្លឹះសំខាន់។ ការបង្កើតភាពជាម្ចាស់ និងការទទួលខុសត្រូវរួមគ្នានឹងជួយការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការតាមដានដោយ ការបន្តស្រាវជ្រាវពីស្ថានភាពជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នឹងផ្តល់ទិន្នន័យសំខាន់ៗ។ នេះសម្រាប់រៀបចំផែនការគ្រប់គ្រង និងអភិរក្សឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការអនុវត្តយុទ្ធសាស្ត្រទាំងនេះ កម្ពុជានឹងអាចធានាបាននូវអនាគតដ៏បៃតង ប្រកបដោយនិរន្តរភាព និងសម្បូរបែបសម្រាប់មនុស្សជាតិ និងសត្វព្រៃជំនាន់ក្រោយ។